ចំណេកឯត្រីឆ្អើរវិញ វាជាប្រភេទអាហារការពារខូចរក្សាទុកបានយូរនិងអាចកែច្នៃជាម្ហូបបានច្រើនដូចគ្នា។ ប្រជាជនខ្មែរនិយមធ្វើត្រីឆ្អើរនៅខែដែលមានត្រីច្រើន។ ប្រភេទត្រីដែលអាចយកមកធ្វើ ត្រីឆ្អើរ បានមានច្រើនយ៉ាងដូចជាត្រីរ៉ស់ ត្រីកញ្ជុះ។ ជាដំបូង ត្រូវយកត្រីមកធ្វើដោយវះពោះ ឆ្កៀលយកគ្រឿងក្នុងនិងកាកសំណល់របស់ត្រីចេញឱ្យស្អាតនិងលាងទឹកអោយបានច្រើនដងរហូតដល់ស្អាតល្អ។ បន្ទាប់មក ត្រូវយកត្រីដែលបានសម្អាតនោះមក ដោតជាមួយឈើចង្កាក់ ហើយយកទៅដាក់ហាលថ្ងៃប្រហែលជារយៈពេល ៣ម៉ោង។ យើងត្រូវមាន ចង្អើរសម្រាប់ដាក់ឆ្អើរត្រីនៅលើភ្លើង តែត្រូវដាក់អោយខ្ពស់ផុតពីភ្លើង ហើយត្រូវប្រើភ្លើងតិចៗ ពីព្រោះថាអ្វីដែលយើងចង់បាននៅគឺការឆ្អើរត្រីជាមួយ និងផ្សែង និងភ្លើងតិចៗ។ ក្នុងការឆ្អើរត្រី នេះដែរ យើងត្រូវយកស្លឹកចេក ឬ កន្ទេលមកគ្របពីលើ ត្រីនៅពេលដែលកំពុងឆ្អើរនេះផងដែរ។ ចុងក្រោយនៅពេលដែលត្រីឆ្អើរឆ្អិនល្អ និងក្រៀមស្ងួតសាច់រួចដាក់ហាលថ្ងៃបន្ថែម ដើម្បីឱ្យសាច់ត្រីស្រួយល្អ និងអាចរក្សាទុកបានយូរ។ សម្រាប់ត្រីឆ្អើរយើងអាចយកច្នៃចេញជាមុខម្ហូបផ្សេងៗជាច្រើន ដូចជាញាំស្វាយត្រីឆ្អើរ បុកសណ្ដែកគួរ បុកស្វាយត្រីឆ្អើរ បុកម្ជូរក្រសាំងត្រីឆ្អើរ បុកកន្ទុយហេះ ត្រីឆ្អើរឆាម្ទេសខ្ទិះ...។ ការធ្វើញាំស្វាយត្រីឆ្អើរមានគ្រឿងផ្សុំដូចជា ត្រីឆ្អើរ ស្វាយ សណ្តែកដី ខ្ទឹមស ខ្ទឹមក្រហម និងបង្គារក្រៀម។ ចំពោះការធ្វើ បេះត្រីឆ្អើរជាចំណិតតូចៗ សាប់ស្វាយឬឈូសជាសសៃៗក៏បាន បុកបង្គារក្រៀម បុកសណ្តែកដីលីង បុកខ្ទឹមស ហាន់ខ្ទឹមក្រហមស្តើងៗ ដាក់ត្រីឆ្អើរ ស្វាយ បង្គាក្រៀម សណ្តែកដីលីង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី ស្ករស រួចច្របល់ចូលគ្នាភ្លក់រសជាតិដែលអ្នកចូលចិត្តជាការស្រេច។ បុកកន្ទុយហេះជាម្ហូបមួយប្រភេទដែលធ្វើពីត្រីឆ្អើរប្រជាជនខ្មែរចូលចិត្តបរិភោគនិងពេញនិយមខ្លាំង។ សម្រាប់វីធីធ្ធ្វើបុកត្រីឆ្អើឱ្យម៉ដ្ឋ ចិញ្ច្រាំប្រហុកឱ្យម៉ត់ រួចឆាឱ្យឆ្អិនយកខ្ទឹមស ខ្ទឹមក្រហម ម្ទេស ស្លឹកក្រូចសើច ត្រប់ពុតលំញង រំលីងឱ្យឆ្អិន។ យកគ្រឿងដែលលីងរួចមកបុក ហើយដាក់ត្រីឆ្អើរដែលបុករួចចូលក្នុងត្បាល់បុកប្រហុកឆាអំពិល បន្ទាប់មកទៀតដាក់គ្រឿងនិងស្ករត្នោត។ ដាក់ត្រប់ពុតលំញង និង ម្សៅស៊ុប អំបិល ប៊ីចេងតាមចំណូលចិត្ត និងជាចុងក្រោយបំពងស្លឹកក្រូចសើចឱ្យស្រគាំដាក់បុកចូលជាមួយគ្នារួចរាល់។ បុកកន្ទុយហេះអាចបរិភោគជាបន្លែអន្លក់បានគ្រប់ប្រភេទ និងមានរសជាតិឆ្ងាញ់ ត្រីឆ្អើរ ត្រូវយកទៅបេះបន្ទាប់មកបុកឱ្យម៉ត់បន្តិចៗ មុននឹងយកទៅឆាជាមួយខ្ទឹមស ខ្ទឹមក្រហម និងម្ទេសខ្ទិះ។ គ្រឿងទាំងអស់ត្រូវឆាចូលគ្នាឱ្យឆ្ងាញ់ និងមានរសជាតិហឹរ ជូរ ផ្អែមព្រមគ្នា។ ត្រីងៀត និង ត្រីឆ្អើរ ដែលជាវិធីបង្កើតអាហារប្រពៃណីរបស់ជនជាតិខ្មែរ ប្រើសម្រាប់រក្សាទុក និងជាជម្រើសសម្រាប់ម្ហូបសម្រន់។ ពិសេសសម្រាប់អ្នករស់នៅតំបន់ឆ្ងាយឬលំបាកក្នុងការទិញអាហារស្រស់ជារៀងរាល់ថ្ងៃ។ វាក៏ជាផ្នែកមួយនៃវប្បធម៌អាហារបុរាណដែលបន្តពីសម័យនេះទៅសម័យក្រោយ។ នេះបានបង្ហាញពីការច្នៃប្រឌិតក្នុងការរក្សាទុកអាហារដោយប្រើធនធានធម្មជាតិផងដែរ។